រឿង ព្រះថោង និងនាងនាគ ជារឿងព្រេងនិទានដ៏ល្បីល្បាញរបស់កម្ពុជា។ វាត្រូវបានគេចាត់ទុកជាប្រវត្តិសាស្រ្តដំណាលដើមនៃនគរខ្មែរ។ វាក៏ជាការបកស្រាយពីពិធីអាពាហ៍ពិពាហ៍បែបខ្មែរ និងនិមិត្តរូបនៃទំនាក់ទំនងរវាងដែនគោក និងដែនទឹក។ រឿងនេះមានខ្លឹមសារសង្ខេបដូចតទៅ។ កាលពីព្រេងនាយ មានព្រះរាជបុត្រមួយអង្គមានព្រះនាមថា ព្រះថោង ត្រូវបាត់បង់រាជសម្បត្តិ។ ទ្រង់ក៏បានយាងភៀសព្រះកាយចាកចេញពីនគរ ទៅរកទីកន្លែងថ្មីមួយ។ ព្រះអង្គបានយាងមកដល់ដែនដីមួយដែលសម្បូរដោយដីខ្សាច់សក្បុស ហើយក៏បានគង់នៅទីនោះ។ យប់មួយ ព្រះថោងបានយល់សប្ដិឃើញទេពឥន្ទ្រាប្រាប់ថា ព្រះអង្គនឹងបានសោយរាជ្យនៅដែនដីនេះ។ នៅពេលព្រឹកឡើង ព្រះអង្គក៏បានទតឃើញនារីមួយក្រុមចុះមកលេងទឹកសមុទ្រ។ ក្នុងចំណោមនារីទាំងអស់ ព្រះអង្គក៏បានចាប់ព្រះទ័យនឹងនាងម្នាក់ដែលស្អាតជាងគេ គឺ នាងនាគ ដែលជាបុត្រីស្ដេចភុជង្គនាគ។ តាមពិតទៅ នាងនាគ និងបរិវារជានាគទាំងអស់ គ្រាន់តែឡើងមកលើគោក ហើយប្រែរូបជាមនុស្សប៉ុណ្ណោះ។ ព្រះថោងបានលបលួចតាមដាននាងនាគរហូតទៅដល់រូងនាគ។ នៅពេលដែលនាងនាគប្រែរូបជាពស់នាគ ហើយលូនចូលទៅក្នុងរូងវិញ ព្រះថោងក៏បានឃើញនិងយល់ន័យសេចក្តីទាំងអស់។ ថ្ងៃបន្ទាប់ ព្រះថោងបានទៅជួបនាងនាគ ហើយបានសុំអភិសេកជាមួយនាង។ នាងនាគក៏យល់ព្រម ហើយបាននាំព្រះថោងទៅជួបបិតារបស់នាង គឺស្ដេចភុជង្គនាគ។ ស្ដេចភុជង្គនាគបានទទួលស្គាល់ព្រះថោងជាកូនប្រសារ ហើយបានរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងអធិកអធមក្រោមបាតសមុទ្រ។ ក្រោយពិធីនេះ ស្ដេចភុជង្គនាគក៏បានប្រទានដីគោកដែលព្រះថោងគង់នៅនោះ ឲ្យធ្វើជារាជធានី។ មុននឹងចេញពីភពនាគមកលើគោក ព្រះថោងបានចាប់ជាយ សំពត់នាងនាគ ហើយយាងចុះទៅក្នុងភពនាគ ៧ ថ្ងៃ។ ដើម្បីសិក្សាពីក្បួនច្បាប់គ្រប់គ្រងផែនដី និងរៀបចំពិធីផ្សេងៗសម្រាប់ការកសាងនគរ។ ក្រោយមក ព្រះថោង និងនាងនាគ ក៏បានយាងឡើងមកលើគោកវិញ។ ទាំងពីរអង្គបានកសាងនគរមួយឈ្មោះថា នគរគោកធ្លក ដែលគេជឿថាជាដើមកំណើតនៃនគរហ្វូណន ឬនគរភ្នំ។ ព្រះថោងបានឡើងសោយរាជ្យជាស្ដេចដំបូងគេនៃនគរនេះ ហើយមាននាងនាគជាអគ្គមហេសី។ រឿងព្រះថោង និងនាងនាគ មានបង្កបនូវអត្ថន័យជ្រាលជ្រៅជាច្រើន។ រឿងនេះត្រូវបានចាត់ទុកជាទេវកថាប្រវត្តិសាស្ត្រដែលបកស្រាយពីការកកើតនៃនគរខ្មែរដំបូងគេបង្អស់។ ព្រះថោង តំណាងឲ្យជនជាតិដើមដែលរស់នៅដីគោក ឬវប្បធម៌ឥណ្ឌាដែលបានជ្រាបចូលមកដល់។ នាងនាគ តំណាងឲ្យជនជាតិដើមដែលរស់នៅតំបន់សមុទ្រ ឬវប្បធម៌ខ្មែរដើមដែលសម្បូរនៅតំបន់ទឹក។ អាពាហ៍ពិពាហ៍របស់ពួកគេ គឺជានិមិត្តរូបនៃការរួមបញ្ចូលគ្នារវាងវប្បធម៌ពីរផ្សេងគ្នា ដែលបង្កើតបានជាវប្បធម៌ខ្មែរដ៏សម្បូរបែប។ ការចាប់ជាយសំពត់នាងនាគ គឺជានិមិត្តរូបនៃពិធី បំពាក់គូស្រករ ក្នុងពិធីមង្គលការខ្មែរ។ កូនកំលោះត្រូវចាប់ជាយសំពត់កូនក្រមុំដើរពីមុខ ដើម្បីបង្ហាញថាភរិយាគឺជាអ្នកដឹកនាំផ្លូវឲ្យប្ដី នាំមកនូវសេចក្ដីសុខ និងសិរីសួស្ដីក្នុងគ្រួសារ។ ម្យ៉ាងវិញទៀត ការចាប់ជាយសំពត់ហើយយាងចុះទៅក្នុងភពនាគ ៧ ថ្ងៃ ក៏ជានិមិត្តរូបនៃការសិក្សារៀនសូត្រពីវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើម មុននឹងដឹកនាំនគរ។ សំពត់នាងនាគតំណាងឲ្យវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរដែលត្រូវថែរក្សា។ រឿងព្រះថោង និងនាងនាគ មិនត្រឹមតែជារឿងព្រេងប៉ុណ្ណោះទេ តែវាក៏ជាបេះដូងនៃអត្តសញ្ញាណវប្បធម៌ខ្មែរ។ សរុបមក វាបានបន្សល់ទុកនូវទស្សនវិជ្ជា និងប្រពៃណីជាច្រើនរហូតមកដល់បច្ចុប្បន្ន។